បច្ចុប្បន្ននេះ ពិភពឌីជីថលបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង ជាពិសេសការកើនឡើងនៃ មាតិកាហ្គេមអនឡាញ លើបណ្ដាញសង្គមល្បីៗដូចជា ហ្វេសបុក ហ្គេមីង និង ទីកតុក។ វេទិកាទាំងនេះបានក្លាយជាកន្លែងដ៏ពេញនិយមសម្រាប់អ្នកលេងហ្គេម និងអ្នកបង្កើតមាតិកាហ្គេម ក្នុងការផ្សាយផ្ទាល់ ការលេងហ្គេម ចែករំលែកវីដេអូកាត់តពីការលេងហ្គេមដ៏អស្ចារ្យ និងប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្ររបស់ពួកគេ។ ហ្គេមមីង នៅលើ ហ្វេសបុក មានការផ្សាយផ្ទាល់ពីលេងហ្គេមទទួលបានអ្នកទស្សនាយ៉ាងច្រើន។ អ្នកលេងហ្គេមអាជីព និងអ្នកលេងហ្គេមធម្មតាអាចចែករំលែកបទពិសោធន៍លេងហ្គេមរបស់ពួកគេជាមួយអ្នកគាំទ្រ ទទួលបានការឧបត្ថម្ភ និងកសាងសហគមន៍ផ្ទាល់ខ្លួន។ ហ្គេមពេញនិយមដូចជា ម៉ូបាលលីជែន បេងបេង ផាប់ជី ម៉ូបាល ហ្វ្រីហ្វាយអឺនិង លីគអប លីជែន តែងតែមានអ្នកផ្សាយផ្ទាល់យ៉ាងសកម្ម។ ចំណែកឯ ទីកតុក វិញ បានក្លាយជាវេទិកាដ៏មានឥទ្ធិពលមួយទៀតសម្រាប់មាតិកាហ្គេម ជាពិសេសវីដេអូខ្លីៗ។ អ្នកលេងហ្គេមអាចកាត់តវីដេអូដែលបង្ហាញពីចំណុចពិសេសៗនៃការលេងរបស់ពួកគេ ដូចជាការសម្លាប់គូប្រជែងបានច្រើន យុទ្ធសាស្ត្រលេងដ៏ឆ្លាតវៃ ឬពេលវេលាកំប្លែងៗក្នុងហ្គេម។ វីដេអូទាំងនេះមានលក្ខណៈរហ័សទាក់ទាញ និងងាយស្រួលចែករំលែក ដែលធ្វើឱ្យមាតិកាហ្គេមកាន់តែរីករាលដាលយ៉ាងឆាប់រហ័ស។ ការរីកចម្រើននៃមាតិកាហ្គេមអនឡាញទាំងនេះ អាចត្រូវបានមើលឃើញទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន ជាពិសេសចំពោះកុមារ និងយុវវ័យ ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម និងតាមដានមាតិកាទាំងនេះយ៉ាងសកម្ម។ ជាការពិតណាស់ ការលេងហ្គេម និងការទស្សនាមាតិកាហ្គេមអាចនាំមកនូវ ផលវិជ្ជមាន មួយចំនួន។ ទីមួយ វាអាចជួយ អភិវឌ្ឍជំនាញ សំខាន់ៗដូចជា ការគិត ការដោះស្រាយបញ្ហា ភាពរហ័សរហួន និងការសម្របសម្រួលរវាងភ្នែក និងដៃ។ ហ្គេមមួយចំនួនក៏ទាមទារការធ្វើការជាក្រុម និងការរៀបចំយុទ្ធសាស្ត្រ ដែលជួយបណ្ដុះបណ្ដាលជំនាញសង្គម និងភាពជាអ្នកដឹកនាំផងដែរ។ ទីពីរ មាតិកាហ្គេមផ្តល់នូវ ប្រភពកម្សាន្ត និងបន្ធូរអារម្មណ៍ ដ៏រីករាយ ដែលជួយក្មេងៗបន្ធូរអារម្មណ៍ពីភាពតានតឹងក្នុងការសិក្សា ឬជីវិតប្រចាំថ្ងៃ។ ទីបី សម្រាប់យុវជនមួយចំនួន ការលេងហ្គេមអាចក្លាយជា ឱកាសអាជីពនាពេលអនាគត ដ៏ជោគជ័យ ដូចជាអ្នកលេងហ្គេមអាជីព អ្នកផ្សាយផ្ទាល់ ឬអ្នកបង្កើតមាតិកាហ្គេម ដែលអាចរកចំណូលបានច្រើន។ ទីបួន ហ្គេមជាច្រើនប្រើប្រាស់ភាសាអង់គ្លេស ឬភាសាអន្តរជាតិផ្សេងទៀត ដែលអាចជួយក្មេងៗ រៀនភាសាបរទេស ដោយប្រយោល និងបង្កើនចំណេះដឹងទូទៅរបស់ពួកគេ។ ចុងក្រោយ ក្មេងៗអាច កសាងសហគមន៍ ដោយស្វែងរកមិត្តភក្តិថ្មីៗដែលមានចំណង់ចំណូលចិត្តដូចគ្នា និងចូលរួមក្នុងសហគមន៍ហ្គេមដ៏ធំទូលាយ ដែលជួយឱ្យពួកគេមានអារម្មណ៍ថាជាផ្នែកមួយនៃក្រុម។ ទោះជាយ៉ាងណាក៏ដោយ មាតិកាហ្គេមអនឡាញក៏មាន ផលប៉ះពាល់អវិជ្ជមាន ធ្ងន់ធ្ងរផងដែរ ប្រសិនបើមិនមានការគ្រប់គ្រងត្រឹមត្រូវ។ ផលប៉ះពាល់ដ៏គួរឱ្យបារម្ភបំផុតគឺ ការញៀនហ្គេម និងការបាត់បង់ពេលវេលា។ ការចំណាយពេលច្រើនពេកលើការលេង ឬទស្សនាមាតិកាហ្គេម អាចនាំឱ្យក្មេងៗធ្វេសប្រហែសការសិក្សា បាត់បង់ពេលវេលាសម្រាប់សកម្មភាពសំខាន់ៗផ្សេងទៀត ដូចជាការធ្វើលំហាត់ប្រាណ ការចូលរួមសង្គមជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ឬការសម្រាកគ្រប់គ្រាន់។ ទីពីរ វាអាចបង្ក បញ្ហាសុខភាព ដូចជា ឈឺភ្នែក ឈឺខ្នង ដោយសារការអង្គុយយូរ ឬបញ្ហាដំណេកដែលប៉ះពាល់ដល់ការលូតលាស់។ ទីបី ឥទ្ធិពលអាក្រក់ពីមាតិកា ក៏ជាក្តីបារម្ភមួយដែរ មាតិកាហ្គេមមួយចំនួនអាចមានភាពហិង្សា ពាក្យសម្ដីមិនសមរម្យ ឬឥរិយាបថអវិជ្ជមាន ដែលអាចជះឥទ្ធិពលមិនល្អដល់ការគិត និងអាកប្បកិរិយារបស់ក្មេងៗ។ ទីបួន បញ្ហាសង្គម និងការឯកោ អាចកើតឡើង ទោះបីជាមានសហគមន៍ហ្គេមក៏ដោយ ក៏ការចំណាយពេលច្រើនពេកលើពិភពនិម្មិតអាចធ្វើឱ្យក្មេងៗឃ្លាតឆ្ងាយពីទំនាក់ទំនងផ្ទាល់ក្នុងសង្គមពិតប្រាកដ។ ចុងក្រោយ ក្មេងៗអាចប្រឈមនឹង ការបោកបញ្ឆោត និងការចំណាយលុយ ដោយត្រូវគេបញ្ចុះបញ្ចូលឱ្យទិញរបស់របរក្នុងហ្គេម ឬត្រូវរងការគំរាមកំហែងពីជនខិលខូចតាមរយៈវេទិកាហ្គេម។ សរុបមក ការកើនឡើងនៃមាតិកាហ្គេមអនឡាញនៅលើ ហ្វេសបុក ហ្គេមីង និង ទីកតុក គឺជៀសមិនរួចឡើយនៅក្នុងយុគសម័យឌីជីថលនេះ។ វាអាចផ្តល់ផលវិជ្ជមានជាច្រើន ប៉ុន្តែក៏បង្កជាហានិភ័យធ្ងន់ធ្ងរផងដែរ ជាពិសេសចំពោះកុមារ និងយុវវ័យ។ ដូច្នេះហើយ ការណែនាំ ការអប់រំ និងការត្រួតពិនិត្យពីសំណាក់មាតាបិតា ឬអាណាព្យាបាល មានសារៈសំខាន់បំផុត ដើម្បីធានាថាការប្រើប្រាស់បណ្តាញសង្គម និងការតាមដានមាតិកាហ្គេម ត្រូវបានធ្វើឡើងក្នុងលក្ខណៈសមរម្យ និងមានប្រយោជន៍។ នេះទាមទារនូវការយល់ដឹងស៊ីជម្រៅពីមាតាបិតា ដើម្បីអាចណែនាំកូនៗឱ្យប្រើប្រាស់បច្ចេកវិទ្យាដោយឆ្លាតវៃ។